ប្រទេសកម្ពុជា គឺជាទឹកដីដែលមានអរិយធម៌ដ៏យូរលង់ និងមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងការគ្រប់គ្រងធនធានទឹកតាំងពីសម័យបុរាណមក។ កសិករខ្មែរយើងតែងតែប្រើប្រាស់បញ្ញាញាណដើម្បីបង្កើតវិធីសាស្ត្រទប់ទល់នឹងអាកាសធាតុប្រែប្រួល និងគ្រោះរាំងស្ងួតដែលកើតមានឡើងជាយថាហេតុ។ ចំណេះដឹងតាមបែបប្រពៃណីក្នុងការរក្សាទុកទឹកគឺជាមរតកដ៏មានតម្លៃ និងមានប្រសិទ្ធភាពបំផុតសម្រាប់សហគមន៍ដែលរស់នៅតាមជនបទដាច់ស្រយាល។ ការយល់ដឹងពីរបៀបប្រើប្រាស់ទឹកដោយសន្សំសំចៃ និងការរៀបចំប្រព័ន្ធធារាសាស្ត្រធម្មជាតិ គឺជាកត្តាសំខាន់ក្នុងការធានាសន្តិសុខស្បៀងក្នុងគ្រួសារ។ មេរៀនដែលបុព្វបុរសបានបន្សល់ទុកមកក្នុងវិស័យកសិកម្ម និងគ្រប់គ្រងទឹកនៅតែមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់ក្រោយ។ ការជីកត្រពាំងនៅក្បែរផ្ទះ គឺជាវិធីសាស្ត្រងាយៗក្នុងការស្តុកទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំក្នុងគ្រានៅមានភ្លៀងធ្លាក់។ ការរៀបចំស្រះសហគមន៍ឱ្យមានជម្រៅជ្រៅអាចជួយឱ្យទឹកដក់បានយូរ និងជាប្រភពទឹកដ៏ចម្បងសម្រាប់សត្វពាហនៈនៅតាមភូមិឋាននានា។ ការរៀបចំទីតាំងផ្ទុកទឹកនៅតំបន់ទំនាបជួយឱ្យការប្រមូលផលទឹកភ្លៀងបានលឿន និងងាយស្រួលក្នុងការទាញយកមកប្រើប្រាស់ឡើងវិញ។ បារាយណ៍ដែលបុព្វបុរសខ្មែរបានកសាងឡើងគឺជាភស្តុតាងនៃការរៀបចំប្រព័ន្ធទឹកខ្នាតធំ និងជាឃ្លាំងស្តុកទឹកដ៏អស្ចារ្យបំផុត។ សមត្ថភាពក្នុងការរក្សាទឹកបានរាប់លានម៉ែត្រគូបនៅក្នុងអាងស្តុកទឹកបុរាណជួយកាត់បន្ថយសម្ពាធនៃកង្វះខាតទឹក និងជួយដល់វិស័យកសិកម្ម។ ការស្តារត្រពាំងចាស់ៗឱ្យមានសភាពធំទូលាយឡើងវិញ គឺជាកិច្ចការចាំបាច់ និងជាការរៀបចំខ្លួនទុកជាមុនដើម្បីប្រឈមមុខនឹងភាពរាំងស្ងួត។ ការរៀបចំដីឱ្យមានជម្រាលបន្តិចឆ្ពោះទៅរកមាត់ស្រះ គឺជាបច្ចេកទេសប្រមូលទឹក និងជួយឱ្យទឹកហូរចូលអាងបានយ៉ាងឆាប់រហ័សបំផុត។ ការប្រើប្រាស់ពាងទឹកខ្នាតធំនៅតាមផ្ទះនីមួយៗគឺជាទម្លាប់ល្អ និងជាវិធីសាស្ត្រសាមញ្ញក្នុងការរក្សាទុកទឹកស្អាតសម្រាប់បរិភោគប្រចាំថ្ងៃ។ ការការពារមាត់ត្រពាំងមិនឱ្យបាក់ដីចូលជួយរក្សាគុណភាពទឹក និងជួយឱ្យអាងទឹកនោះអាចប្រើប្រាស់បានយូរអង្វែងតាមតម្រូវការចាំបាច់។ ការសាងសង់ទំនប់នៅតាមតំបន់អូរធម្មជាតិជួយទប់ទឹកទុក និងបង្កើនកម្រិតទឹកក្រោមដីឱ្យមានសភាពសម្បូរបែបសម្រាប់អណ្តូងទឹក។ ការរៀបចំប្រព័ន្ធរងទឹកពីដំបូលផ្ទះចូលទៅក្នុងអាងស្តុក គឺជាការច្នៃប្រឌិត និងជាការទាញយកប្រយោជន៍ពីធម្មជាតិឱ្យបានជាអតិបរមា។ ការយល់ដឹងពីវដ្តនៃទឹកភ្លៀងជួយឱ្យកសិករអាចកំណត់ពេលវេលាបានត្រឹមត្រូវ និងអាចរៀបចំផែនការស្តុកទឹកទុកសម្រាប់រដូវក្តៅខាងមុខ។ ការប្រើប្រាស់ដីឥដ្ឋដើម្បីទប់ជញ្ជាំងស្រះជួយឱ្យទឹកមិនងាយជ្រាបចេញ និងរក្សាបរិមាណទឹកឱ្យនៅថេរបានយូរជាងវិធីសាស្ត្រដទៃទៀត។ ការបណ្តុះស្មៅនៅតាមមាត់ត្រពាំងជួយរក្សាសំណើមដី និងការពារធម្មជាតិមិនឱ្យមានការហូរច្រោះដីធ្លាក់ចូលទៅក្នុងបាតស្រះ។ ការគ្រប់គ្រងទឹកតាមបែបបុរាណជួយឱ្យសហគមន៍មានភាពម្ចាស់ការលើខ្លួនឯង និងមិនចាំបាច់រង់ចាំជំនួយពីខាងក្រៅតែមួយមុខនោះទេ។ ការសន្សំសំចៃទឹកចាប់តាំងពីដើមរដូវវស្សាគឺជាយុទ្ធសាស្ត្រវៃឆ្លាត និងជាគន្លឹះនៃភាពជោគជ័យក្នុងការធ្វើកសិកម្មបែបគ្រួសារ។ ការកសាងអាងស្តុកទឹកតូចៗនៅតាមវាលស្រែជួយឱ្យសំណើមដីមានជាប់ជានិច្ច និងជួយឱ្យរុក្ខជាតិអាចលូតលាស់បានទោះបីជាគ្មានភ្លៀង។ ប្រើប្រាស់ធនធានក្នុងស្រុកដើម្បីសាងសង់ប្រព័ន្ធផ្ទុកទឹកជួយកាត់បន្ថយការចំណាយ និងផ្តល់នូវនិរន្តរភាពដល់ការរស់នៅរបស់ពលរដ្ឋ។ ការចេះទាញយកទឹកពីប្រភពធម្មជាតិមកដាក់ក្នុងអាងត្រៀមបម្រុងគឺជាការគិតគូរវែងឆ្ងាយ និងជាការការពារសហគមន៍ពីភាពអត់ឃ្លាន។ ការប្រើប្រាស់កម្លាំងទំនាញដីដើម្បីនាំទឹកពីស្ទឹងចូលទៅក្នុងស្រែគឺជាបច្ចេកទេស និងជាសិល្បៈនៃការធ្វើកសិកម្មដោយមិនប្រើម៉ាស៊ីន។ ការរៀបចំទ្វារទឹកតាមបែបធម្មជាតិជួយឱ្យការបែងចែកទឹកមានភាពងាយស្រួល និងអាចគ្រប់គ្រងបរិមាណទឹកដែលហូរចូលស្រែបានល្អ។ ការជីកប្រឡាយខ្វាត់ខ្វែងនៅតាមទីវាលស្រែជួយឱ្យទឹកជ្រាបចូលគ្រប់កន្លែង និងជាការបង្កើតប្រព័ន្ធធារាសាស្ត្រខ្នាតតូចដ៏មានប្រសិទ្ធភាព។ ការទាញយកទឹកពីប្រភពខ្ពស់មកកាន់តំបន់ទាបតាមរយៈប្រឡាយមេជួយសន្សំសំចៃកម្លាំងពលកម្ម និងមិនតម្រូវឱ្យប្រើប្រាស់ប្រេងឥន្ធនៈ។ ការប្រើប្រាស់បំពង់ឫស្សី ឬប្រឡាយដីដើម្បីនាំទឹកគឺជាវិធីសាស្ត្របែបបុរាណ និងជាការគោរពតាមច្បាប់ធម្មជាតិនៃការហូរនៃចរន្តទឹក។ ការរៀបចំកម្រិតកម្ពស់ដីស្រែឱ្យមានសភាពជម្រាលបន្តិចម្តងៗជួយឱ្យទឹកហូរបានសព្វ និងមិនបង្កឱ្យមានការដក់ទឹកនៅកន្លែងណាមួយឡើយ។ រហាត់ទឹកគឺជាឧបករណ៍ដ៏អស្ចារ្យដែលប្រើកម្លាំងទឹកហូរដើម្បីបង្វិលនាំទឹកដាក់ស្រែ និងជាការច្នៃប្រឌិតរបស់បុព្វបុរសខ្មែរយើង។ ការដំឡើងរហាត់ទឹកនៅតាមមាត់ស្ទឹងជួយឱ្យកសិករមានទឹកប្រើប្រាស់ពេញមួយឆ្នាំ និងជាការប្រើប្រាស់ថាមពលស្អាតដែលមិនប៉ះពាល់ដល់បរិស្ថាន។ ការថែទាំប្រឡាយនាំទឹកឱ្យមានសភាពស្អាតជានិច្ចជួយឱ្យល្បឿនទឹកហូរបានលឿន និងបង្កើនប្រសិទ្ធភាពនៃការផ្តល់ទឹកដល់ដំណាំកសិកម្ម។ ការចេះបិទ និងបើកទឹកតាមពេលវេលាដែលកំណត់ទុកជួយឱ្យការប្រើប្រាស់ទឹកមានតុល្យភាព និងមិនបង្កឱ្យមានការខ្ជះខ្ជាយទឹកដោយឥតប្រយោជន៍។ ការរៀបចំប្រព័ន្ធបង្ហូរទឹកចេញចូលឱ្យមានសណ្តាប់ធ្នាប់ជួយឱ្យដីស្រែមានជីជាតិ និងការពារការដុះស្លែដែលបណ្តាលមកពីទឹកដក់យូរពេក។ ការប្រើប្រាស់ជញ្ជាំងដីដើម្បីទប់ទឹកក្នុងប្រឡាយគឺជាបច្ចេកទេសដ៏សាមញ្ញ និងជាវិធីសាស្ត្រដែលកសិករខ្មែរគ្រប់រូបអាចធ្វើបានដោយខ្លួនឯង។ ការនាំទឹកចូលស្រែនៅពេលយប់ជួយកាត់បន្ថយការភាយចំហាយទឹក និងជួយឱ្យដីស្រូបយកទឹកបានពេញលេញសម្រាប់រុក្ខជាតិលូតលាស់។ ការរៀបចំប្រព័ន្ធទំនាញដីតម្រូវឱ្យមានការសហការគ្នារវាងម្ចាស់ស្រែ និងអ្នកភូមិជិតខាងដើម្បីធានាថាទឹកហូរទៅដល់គ្រប់កន្លែងទាំងអស់។ ការចែករំលែកទឹកតាមរយៈប្រព័ន្ធប្រឡាយរួមគឺជាវប្បធម៌ដ៏ល្អប្រពៃ និងជាការបង្កើតនូវសាមគ្គីភាពក្នុងចំណោមអ្នកភូមិជាមួយគ្នា។ ការកែច្នៃរណ្តៅដីតាមជម្រាលភ្នំជួយទប់ទឹកភ្លៀងឱ្យជ្រាបចូលដី និងបង្កើនសំណើមដល់ដំណាំដែលដាំដុះនៅតាមតំបន់ខ្ពង់រាប។ ការប្រើប្រាស់កាកសំណល់កសិកម្មដូចជាចំបើងមកគ្របជុំវិញគល់រុក្ខជាតិជួយរក្សាសំណើម និងការពារកម្តៅថ្ងៃមិនឱ្យប៉ះផ្ទាល់លើផ្ទៃដី។ ស្លឹកឈើងាប់ដែលរាយប៉ាយនៅលើដីដើរតួជាស្រទាប់ការពារការភាយចំហាយទឹក និងជួយឱ្យដីត្រជាក់ជានិច្ចទោះបីជាអាកាសធាតុក្តៅខ្លាំង។ ការរៀបចំដីស្រែជាថ្នាក់ៗនៅតំបន់ជម្រាលភ្នំជួយពន្យឺតល្បឿនទឹកហូរ និងបង្កើនការជ្រាបទឹកចូលទៅក្នុងស្រទាប់ដីឱ្យបានកាន់តែជ្រៅ។ ការដាំដំណាំចម្រុះក្នុងដីតែមួយជួយឱ្យរុក្ខជាតិជួយគ្នាទៅវិញទៅមក និងរក្សាសំណើមក្នុងដីបានយូរជាងដាំដំណាំតែមួយប្រភេទ។ ការភ្ជួររាស់ដីឱ្យមានជម្រៅជ្រៅល្មមជួយឱ្យដីធូរ និងងាយស្រួលក្នុងការរក្សាទុកខ្យល់ និងទឹកសម្រាប់ចិញ្ចឹមឫសរុក្ខជាតិឱ្យរឹងមាំជានិច្ច។ ការប្រើប្រាស់ជីធម្មជាតិដែលធ្វើពីស្លឹកឈើជួយឱ្យដីមានសំណើម និងបង្កើនសមត្ថភាពរបស់ដីក្នុងការរក្សាទឹកបានយូរជាងដីដែលប្រើជីគីមី។ ការដាំដើមឈើហូបផ្លែនៅតាមភ្លឺស្រែជួយបង្កើតម្លប់ និងកាត់បន្ថយការភាយចំហាយទឹកចេញពីផ្ទៃដីស្រែដែលកំពុងដាំដុះស្រូវ។ ការរក្សាទុកព្រៃឈើនៅជុំវិញប្រភពទឹកគឺជាវិធីសាស្ត្រធម្មជាតិ និងជាការការពារកម្តៅថ្ងៃមិនឱ្យឆេះបំផ្លាញសំណើមដីដែលនៅក្បែរនោះ។ ការរៀបចំរណ្តៅដាំដុះឱ្យមានរាងជាចានជួយឱ្យទឹកភ្លៀងដក់នៅគល់រុក្ខជាតិ និងផ្តល់ទឹកឱ្យចំគោលដៅដែលជួយឱ្យរុក្ខជាតិលូតលាស់។ ការប្រើកម្ទេចឈើមកគ្របដីក្នុងចម្ការជួយកាត់បន្ថយការលូតលាស់នៃស្មៅចង្រៃ និងរក្សាទុកទឹកនៅក្នុងដីបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ការកាត់បន្ថយការភ្ជួរដីនៅរដូវប្រាំងជួយរក្សាសំណើមដែលនៅសេសសល់ និងការពារការហុយនៃដីដែលបណ្តាលមកពីខ្យល់បក់ខ្លាំង។ ការដាំដំណាំគ្របលើដីដូចជាសណ្តែកជួយឱ្យដីមិនក្តៅខ្លាំង និងបន្ថែមជីវជាតិដល់ដីព្រមទាំងរក្សាកម្រិតទឹកក្នុងដីឱ្យនៅថេរ។ ការប្រើប្រាស់ភក់ពីបាតត្រពាំងមកដាក់ក្នុងចម្ការជួយឱ្យដីមានគុណភាព និងជួយឱ្យដីនោះអាចរក្សាសំណើមបានយូរអង្វែងសម្រាប់ដំណាំ។ ការយល់ដឹងពីប្រភេទដីនីមួយៗជួយឱ្យកសិករជ្រើសរើសបច្ចេកទេសរក្សាទឹកបានត្រឹមត្រូវ និងស្របតាមលក្ខណៈបច្ចេកទេសបែបធម្មជាតិ។ ការការពារដីមិនឱ្យហាប់ណែនពេកជួយឱ្យទឹកភ្លៀងជ្រាបចូលបានលឿន និងកាត់បន្ថយការហូរច្រោះដីផ្នែកខាងលើដែលសម្បូរទៅដោយជីជាតិ។ ការបង្កើតរបងការពារខ្យល់ជុំវិញចម្ការជួយកាត់បន្ថយការបាត់បង់សំណើមដី និងជាវិធីសាស្ត្រការពារដំណាំពីការស្វិតស្រពោន។ ការរៀបចំរណ្ដៅសម្រាប់ស្តុកទឹកភ្លៀងខ្នាតតូចតាមជួរដំណាំគឺជាការច្នៃប្រឌិត និងជាការធានាថារុក្ខជាតិមានទឹកប្រើប្រាស់គ្រប់គ្រាន់។ ការរក្សាសំណើមដីគឺជាការវិនិយោគដែលមិនអស់ប្រាក់ និងជាការប្រើប្រាស់ធនធានធម្មជាតិដែលមានស្រាប់ឱ្យមានប្រយោជន៍បំផុត។ ការយល់ដឹងពីសញ្ញាធម្មជាតិជួយឱ្យកសិករត្រៀមខ្លួនរក្សាសំណើមដី និងការពារការបាត់បង់ទិន្នផលនៅពេលមានរដូវក្តៅមកដល់។ ការកំណត់វេនប្រើប្រាស់ទឹកក្នុងសហគមន៍ជួយឱ្យមានភាពយុត្តិធម៌ និងធានាថាគ្រប់គ្រួសារទាំងអស់មានទឹកសម្រាប់ប្រើប្រាស់ស្មើៗគ្នា។ ការបង្កើតគណៈកម្មការគ្រប់គ្រងទឹកនៅតាមភូមិជួយឱ្យការបែងចែកទឹកមានសណ្តាប់ធ្នាប់ និងកាត់បន្ថយជម្លោះរវាងអ្នកប្រើប្រាស់ទឹក។ ការរៀបចំកាលវិភាគបូមទឹកឱ្យបានច្បាស់លាស់ជួយឱ្យការប្រើប្រាស់ទឹកមានប្រសិទ្ធភាព និងមិនបង្កឱ្យមានការខូចខាតដល់ប្រភពទឹកមេ។ ការរួមសាមគ្គីគ្នាស្ដារប្រឡាយនាំទឹកមុនរដូវវស្សាមកដល់គឺជាកិច្ចការរួម និងជាការបង្ហាញពីស្មារតីជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។ ការដាក់ទណ្ឌកម្មដល់អ្នកដែលប្រើប្រាស់ទឹកខ្ជះខ្ជាយជួយឱ្យគ្រប់គ្នាមានការប្រុងប្រយ័ត្ន និងឱ្យតម្លៃលើដំណក់ទឹកនីមួយៗដែលរកបាន។ ការចែករំលែកព័ត៌មានអំពីស្ថានភាពទឹកក្នុងត្រពាំងរួមជួយឱ្យអ្នកភូមិអាចរៀបចំផែនការ និងកាត់បន្ថយដាំដំណាំដែលប្រើទឹកច្រើន។ ការគោរពតាមការសម្រេចចិត្តរបស់ចាស់ទុំក្នុងភូមិលើការបែងចែកទឹកជួយឱ្យមានសន្តិភាព និងរក្សានូវទំនៀមទម្លាប់ល្អពីបុរាណ។ ការរួមគ្នាការពារប្រភពទឹកមិនឱ្យមានការបំពុលជួយរក្សាគុណភាពទឹកសម្រាប់ប្រើប្រាស់ និងជាការគិតគូរពីសុខភាពរបស់មនុស្សគ្រប់គ្នា។ ការរៀបចំវេនយាមប្រភពទឹកនៅពេលមានគ្រោះរាំងស្ងួតខ្លាំងជួយការពារការលួចទឹក និងធានាថាសហគមន៍ទាំងមូលមានទឹកប្រើប្រាស់តាមការកំណត់។ ការបណ្តុះបណ្តាលយុវជនក្នុងភូមិឱ្យចេះបច្ចេកទេសគ្រប់គ្រងទឹកគឺជាការបន្តវេន និងការការពារមិនឱ្យចំណេះដឹងពីបុរាណត្រូវបាត់បង់ទៅវិញ។ ការប្រើប្រាស់ប្រព័ន្ធបែងចែកទឹកតាមរយៈក្បាលហុងជួយឱ្យការបង្ហូរទឹកចូលស្រែមានភាពទៀងទាត់ និងមិនមានដណ្តើមទឹកគ្នាឡើយ។ ការសហការគ្នាជាមួយភូមិជិតខាងក្នុងការគ្រប់គ្រងទឹកស្ទឹងជួយឱ្យការប្រើប្រាស់ទឹកមានតុល្យភាព និងមិនបង្កឱ្យមានបញ្ហារីងស្ងួតនៅផ្នែកខាងក្រោម។ ការរៃអង្គាសថវិកា ឬកម្លាំងពលកម្មដើម្បីជួសជុលទំនប់ទឹកគឺជាការវិនិយោគរួម និងជាការធានាឱ្យសហគមន៍មានភាពរឹងមាំជានិច្ច។ ការបង្កើតច្បាប់ភូមិស្តីពីការប្រើប្រាស់ទឹកជួយឱ្យការរស់នៅមានសណ្តាប់ធ្នាប់ និងជាការការពារផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ ការយល់យោគ និងអធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងគ្រាខ្វះខាតទឹកគឺជាតម្លៃសីលធម៌ និងជាវប្បធម៌ចែករំលែកដ៏ល្អរបស់ខ្មែរ។ ការគ្រប់គ្រងទឹកដោយផ្អែកលើតម្រូវការជាក់ស្តែងជួយឱ្យការប្រើប្រាស់ទឹកមានការសន្សំសំចៃ និងការពារការបាត់បង់ទឹកដោយគ្មានប្រយោជន៍។ ការការពារព្រៃសហគមន៍គឺជាការរក្សានូវឃ្លាំងទឹកធម្មជាតិដ៏ធំ និងជាកត្តាចម្បងដែលជួយឱ្យអាកាសធាតុមានភាពត្រជាក់ត្រជុំជានិច្ច។ ព្រៃឈើនៅក្បែរប្រភពទឹកដើរតួជាអ្នករក្សាសំណើម និងជួយឱ្យទឹកក្នុងអណ្តូង ឬត្រពាំងមិនងាយរីងស្ងួតទោះបីជាក្តៅខ្លាំងយ៉ាងណាក៏ដោយ។ ការមិនកាប់បំផ្លាញព្រៃឈើនៅជុំវិញមាត់បឹងជួយការពារការហូរច្រោះដី និងជួយឱ្យប្រព័ន្ធអេកូឡូស៊ីក្នុងទឹកមានសភាពល្អប្រសើរឡើង។ ជំនឿលើព្រៃអ្នកតាជួយឱ្យសហគមន៍មានការខ្លាចរអាក្នុងការកាប់បំផ្លាញដើមឈើ និងជាយុទ្ធសាស្ត្របុរាណក្នុងការការពារបរិស្ថាន។ ការរក្សាតំបន់ដីសើមឱ្យមានសភាពដើមជួយឱ្យដីអាចបឺតស្រូបទឹកបានល្អ និងរក្សាទុកទឹកក្រោមដីសម្រាប់ប្រើប្រាស់នៅរដូវប្រាំង។ ការដាំដើមឈើបន្ថែមនៅតាមតំបន់ដែលរងការរំលោភបំពានជួយឱ្យប្រភពទឹកងើបឡើងវិញ និងបង្កើនភាពធន់របស់សហគមន៍ទៅនឹងកម្តៅ។ ព្រៃឈើជួយបង្កើនឱកាសនៃការធ្លាក់ភ្លៀង និងជាខែលការពារខ្យល់ព្យុះដែលបណ្តាលឱ្យមានការខូចខាតដល់ផ្ទះសម្បែង និងដំណាំ។ ការយល់ដឹងពីសារៈសំខាន់នៃជីវចម្រុះក្នុងទឹកជួយឱ្យកសិករចេះថែរក្សាត្រី និងសត្វទឹកដទៃទៀតដែលជាប្រភពអាហារដ៏សំខាន់។ ការមិនលុបបឹងធម្មជាតិដើម្បីធ្វើការសាងសង់គឺជាគោរពតាមច្បាប់ធម្មជាតិ និងជាការរក្សាទុកតុល្យភាពទឹកសម្រាប់មនុស្សគ្រប់គ្នា។ ការដាំដើមរាំង ឬដើមឈើដែលធន់នឹងទឹកនៅតាមមាត់ត្រពាំងជួយឱ្យដីមាត់ស្រះរឹងមាំ និងជួយបង្កើតជាជម្រកសម្រាប់សត្វស្លាប។ ការប្រើប្រាស់ធនធានធម្មជាតិដោយមានតុល្យភាពជួយឱ្យបរិស្ថានមានភាពស្រស់បំព្រង និងធានាថាធនធានទាំងនោះមិនបាត់បង់នៅថ្ងៃអនាគត។ ការថែរក្សាប្រឡាយធម្មជាតិឱ្យមានសភាពធំទូលាយជួយឱ្យចរន្តទឹកហូរបានស្រួល និងការពារការកកស្ទះដែលនាំឱ្យមានទឹកជំនន់ក្នុងភូមិ។ ការយល់ដឹងពីការប្រែប្រួលនៃធម្មជាតិជួយឱ្យយើងចេះរស់នៅឱ្យមានភាពស៊ីចង្វាក់គ្នា និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះធម្មជាតិនានា។ ការអប់រំកូនចៅឱ្យស្រឡាញ់ និងការពារដើមឈើគឺជាការបណ្តុះស្មារតីការពារទឹកដី និងធានាថាពួកគេមានបរិស្ថានល្អសម្រាប់រស់នៅ។ ការការពារប្រព័ន្ធអេកូឡូស៊ីគឺជាការធានានូវជីវិត និងជាការផ្តល់នូវសេចក្តីសុខដល់មនុស្ស សត្វ ព្រមទាំងរុក្ខជាតិដែលរស់នៅជុំវិញយើង។ ការរួមបញ្ចូលគ្នារវាងចំណេះដឹងបុរាណ និងបច្ចេកទេសថ្មីៗជួយឱ្យការគ្រប់គ្រងទឹកកាន់តែមានប្រសិទ្ធភាព និងផ្តល់នូវផលចំណេញច្រើន។ ការសិក្សាពីរបៀបដែលបុព្វបុរសគ្រប់គ្រងទឹកនៅអង្គរជួយឱ្យយើងមានគំនិតច្នៃប្រឌិត និងអាចយកមកអនុវត្តតាមក្នុងស្ថានភាពបច្ចុប្បន្ន។ ការប្រើប្រាស់សម្ភារៈដែលងាយរកបានក្នុងមូលដ្ឋានដើម្បីកសាងប្រព័ន្ធទឹកជួយឱ្យការងារទទួលបានជោគជ័យ និងមានភាពស្ថិតស្ថេរយូរអង្វែង។ ការបន្តអនុវត្តតាមវិធីសាស្ត្រប្រពៃណីគឺជារក្សានូវអត្តសញ្ញាណជាតិ និងជាការបង្ហាញពីភាពឆ្លាតវៃរបស់កសិករខ្មែរតាំងពីដើមមក។ ការគ្រប់គ្រងទឹកបានល្អនាំមកនូវសុភមង្គលក្នុងគ្រួសារ និងជួយឱ្យសហគមន៍ទាំងមូលមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង ភាពរុងរឿង។ ការយល់ដឹងពីតម្លៃនៃទឹកគឺជាការចាប់ផ្តើមនៃជីវិតដែលប្រកបដោយសន្តិភាព និងជាការរៀបចំខ្លួនដើម្បីតស៊ូប្រឆាំងនឹងគ្រោះរាំងស្ងួត។ ការរក្សាទុកមរតកនៃចំណេះដឹងទាំងនេះគឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដើម្បីធានាថាការគ្រប់គ្រងទឹកនៅតែជាចំណុចខ្លាំងរបស់ខ្មែរ។ ការអនុវត្តតាមបច្ចេកទេសប្រពៃណីទាំងនេះនឹងជួយឱ្យកសិករខ្មែរអាចជម្នះរាល់ការលំបាក និងទទួលបានទិន្នផលខ្ពស់ជានិច្ច។ ការរស់នៅដោយចេះសន្សំសំចៃទឹកគឺជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ និងជាការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសជាតិ។ ការរួមសាមគ្គីគ្នាការពារធនធានទឹកគឺជាកម្លាំងមហាសាលដែលជួយឱ្យយើងឈ្នះលើគ្រោះធម្មជាតិ និងរក្សាបាននូវភាពបៃតងជានិច្ច។